មេភូមិដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលទំនាក់ទំនងរវាងប៉ូលីស និងប្រជាពលរដ្ឋក្នុងសហគមន៍។ តួនាទីរបស់ពួកគាត់ គឺមិនត្រឹមតែជាអ្នកសម្របសម្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាស្ពានភ្ជាប់ទំនុកចិត្ត និងជាបង្គោលដ៏សំខាន់ក្នុងការរក្សាសន្តិសុខក្នុងភូមិផងដែរ។ ពួកគាត់ជាបុគ្គលដំបូងគេ ដែលប្រជាពលរដ្ឋទៅរកនៅពេលមានបញ្ហា ហើយក៏ជាអ្នកដែលប៉ូលីសងាយស្រួលទាក់ទងបំផុតដើម្បីទទួលបានព័ត៌មានពីមូលដ្ឋានផងដែរ។ តាមរយៈភាពស្មោះត្រង់ យុត្តិធម៌ និងការទទួលខុសត្រូវ ពួកគាត់ជួយបង្កើតទំនុកចិត្តរវាងប្រជាពលរដ្ឋ និងកម្លាំងប៉ូលីស។ មេភូមិបានជួយឲ្យកម្លាំងនគរបាលយល់ពីទំនៀមទម្លាប់ ប្រពៃណី ជំនឿ និងភាពជាក់ស្ដែងក្នុងមូលដ្ឋាន ខណៈពេលជាមួយគ្នានេះ ក៏ជួយប្រជាពលរដ្ឋឲ្យយល់ពីតួនាទី កាតព្វកិច្ច និងនីតិវិធីរបស់កម្លាំងនគរបាលផងដែរ។ ម្យ៉ាងវិញទៀត នេះបានជួយកាត់បន្ថយការភ័យខ្លាច ឬការស្ទាក់ស្ទើររបស់ប្រជាពលរដ្ឋក្នុងការទាក់ទង ឬផ្ដល់ព័ត៌មានទៅកាន់កម្លាំងនគរបាល។ ពួកគាត់លើកកម្ពស់ការសន្ទនាបើកចំហរ ដោយបានបង្កើតបរិយាកាសដែលទាំងប្រជាពលរដ្ឋ និងកម្លាំងនគរបាលអាចពិភាក្សាគ្នាដោយបើកចំហរអំពីបញ្ហាសន្តិសុខនានា។ មេភូមិជាអ្នកការពារសិទ្ធិមូលដ្ឋានដែលធានាថាប៉ូលីសគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋនៅពេលបំពេញភារកិច្ចក្នុងមូលដ្ឋាន។ ព្រមទាំងជួយដោះស្រាយការយល់ច្រឡំ តាមរយះការសម្របសម្រួលទំនាក់ទំនង ដើម្បីបកស្រាយការយល់ច្រឡំរវាងភាគីទាំងពីរដែលកើតឡើងដោយសារខ្វះព័ត៌មាន ឬការបកស្រាយខុស។ ពួកគាត់បានជួយកសាងទំនាក់ទំនងរឹងមាំ និងមានប្រសិទ្ធភាពរវាងរដ្ឋបាលភូមិ និងកងកម្លាំងនគរបាល។ គាត់បានដើរតួជាបណ្តាញសម្រាប់ប្រជាពលរដ្ឋដើម្បីផ្តល់មតិកែលម្អអំពីសកម្មភាពរបស់ប៉ូលីស ដែលអាចជួយដល់ការកែលម្អសេវាកម្មនានា។ មេភូមិចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងអនុវត្តកម្មវិធីនគរបាលសហគមន៍ ដែលជាយុទ្ធសាស្ត្រស្នូលមួយរបស់នគរបាលជាតិកម្ពុជា។ ចំពោះការគ្រប់គ្រងព័ត៌មាន និងការបង្ការបទល្មើស មេភូមិជាអ្នកទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីសកម្មភាពគួរឲ្យសង្ស័យដូចជា បទល្មើសគ្រឿងញៀន ឬក្រុមជនអគតិ ហើយបញ្ជូនទៅកម្លាំងនគរបាលដើម្បីចាត់ការ។ ពួកគាត់កំណត់អត្តសញ្ញាណតំបន់ងាយរងគ្រោះ ដោយផ្ដល់ព័ត៌មានអំពីតំបន់ ឬស្ថានភាពដែលងាយនឹងកើតមានបទល្មើស ដូចជាតំបន់ដាច់ស្រយាល តំបន់អភិវឌ្ឍន៍ ឬទីប្រជុំជន។ ពួកគាត់ក៏ចូលរួមផ្ដល់ព័ត៌មានអំពីអត្តសញ្ញាណ ទីលំនៅ ប្រវត្តិរូប ឬទំនាក់ទំនងរបស់ជនសង្ស័យដែលគេស្គាល់ក្នុងភូមិផងដែរ។ មេភូមិបានជួយសម្របសម្រួលការល្បាតរួមគ្នារវាងមេភូមិ សមាជិកភូមិ និងកម្លាំងនគរបាល ដើម្បីបង្កើនសុវត្ថិភាព។ ម្យ៉ាងទៀត ពួកគាត់រៀបចំការផ្សព្វផ្សាយ ឬយុទ្ធនាការអប់រំប្រជាពលរដ្ឋអំពីការការពារខ្លួន ការបង្ការបទល្មើស និងគ្រោះថ្នាក់គ្រឿងញៀន។ តាមរយៈការជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការប្រុងប្រយ័ត្នថ្មីៗ ឬការព្រមានពីកម្លាំងនគរបាល ដូចជាការកើតឡើងនៃបទល្មើសថ្មីៗ ពួកគាត់ជួយផ្សព្វផ្សាយព័ត៌មានសុវត្ថិភាព។ ថែមទាំងជូនដំណឹងដល់ប៉ូលីសអំពីវត្តមានមនុស្សចម្លែក ឬសកម្មភាពខុសធម្មតានៅក្នុងភូមិដែលគ្មានការអនុញ្ញាត ឬការជូនដំណឹងត្រឹមត្រូវ។ ពួកគាត់ជួយសម្រួលដល់កម្លាំងនគរបាលក្នុងការត្រួតពិនិត្យការស្នាក់នៅរបស់ប្រជាពលរដ្ឋថ្មី ឬភ្ញៀវដែលចូលមកស្នាក់នៅក្នុងភូមិស្របតាមច្បាប់ស្ដីពីការស្នាក់នៅ។ មេភូមិជំរុញឲ្យមានការរាយការណ៍បទល្មើសដោយលើកទឹកចិត្តប្រជាពលរដ្ឋឲ្យរាយការណ៍បទល្មើសដោយមិនភ័យខ្លាច និងធានាការរក្សាការសម្ងាត់ព័ត៌មាន។ ពួកគាត់ជួយបង្កើត ឬសម្របសម្រួលក្រុមឃ្លាំមើលភូមិ ឬសន្តិសុខភូមិដើម្បីចូលរួមថែរក្សាសន្តិសុខមូលដ្ឋាន។ មេភូមិចួលរួមក្នុងការដោះស្រាយវិវាទ និងការអនុវត្តច្បាប់ក្នុងភូមិឬ ក្នុងមូលដ្ឋានដែលគាត់គ្រប់គ្រង់ជាមួយប៉ូលីស។ ពួកគាត់សម្របសម្រួលការដោះស្រាយវិវាទតូចតាច ជម្លោះក្នុងមូលដ្ឋានដែលមិនទាន់ដល់កម្រិតធ្ងន់ធ្ងរ រវាងអ្នកជិតខាង ឬបញ្ហាគ្រួសារ មុនពេលកម្លាំងនគរបាលចូលរួម។ ថែមទាំងជាអ្នកជំនាញដឹងច្បាស់ពីប្រវត្តិគ្រួសារ និងអំពីប្រវត្តិផ្ទៃក្នុងនៃជម្លោះក្នុងភូមិ ដែលអាចជួយប៉ូលីសក្នុងការស៊ើបអង្កេត។ ព្រមទាំងជាអ្នកផ្ដល់ទីកន្លែងសមរម្យសម្រាប់កម្លាំងនគរបាលធ្វើការសួរចម្លើយ ឬប្រជុំជាមួយប្រជាពលរដ្ឋ។ ពួកគាត់ជួយក្នុងការតាមដានជនសង្ស័យ ឬជនជាប់ចោទតាមរយៈការផ្ដល់ព័ត៌មានអំពីបុគ្គលទាំងនេះ ជាពិសេសអ្នកដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ឬអ្នកដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។ គាត់ក៏ចូលរួមក្នុងកិច្ចប្រតិបត្តិការដើម្បីស្វែងរកភស្តុតាងវត្ថុតាងឬជនសង្ស័យក្នុងមូលដ្ឋាន។ អាចផ្តល់ជាសាក្សីក្នុងករណីចាំបាច់ដោយសារតែពួកគាត់ដឹងច្បាស់ពីស្ថានភាពនិងបុគ្គលក្នុងភូមិ។ មេភូមិធានាការគោរពច្បាប់ក្នុងមូលដ្ឋាន ដោយលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ រួមទាំងច្បាប់ចរាចរណ៍ ច្បាប់ស្ដីពីគ្រឿងញៀន និងច្បាប់ផ្សេងៗក្នុងមូលដ្ឋាន។ អាចដើរតួជាអ្នកសង្កេតការណ៍ក្នុងអំឡុងពេលសកម្មភាពរបស់ប៉ូលីស ដើម្បីធានាតម្លាភាព និងការអនុវត្តនីតិវិធីត្រឹមត្រូវ។ ម្យ៉ាងទៀតសម្របសម្រួលការចូលរួមរបស់ប៉ូលីសក្នុងការអនុវត្តដីកាចាប់ខ្លួនក្នុងភូមិ ដើម្បីធានាសុវត្ថិភាព និងភាពរលូន។ ចំពោះជនរងគ្រោះ មេភូមិត្រូវផ្ដល់ការលើកទឹកចិត្ត និងការគាំទ្រផ្លូវចិត្តដំបូង ដើម្បីឲ្យពួកគេមានកម្លាំងចិត្តក្នុងការបន្តនីតិវិធី។ ពួកគាត់ជួយជនរងគ្រោះឲ្យទទួលបានជំនួយទៅនឹងសេវាគាំទ្រផ្សេងៗ ដូចជាពេទ្យ មន្ទីរពេទ្យ ឬអង្គការជំនួយសង្គម។ ជួយសម្របសម្រួលការការពារជនរងគ្រោះ ធានាសុវត្ថិភាពរបស់ជនរងគ្រោះ ឬសាក្សីដែលបានផ្តល់ព័ត៌មាន ឬចូលរួមក្នុងដំណើរការច្បាប់។ ពួកគាត់គាំទ្រដល់ការស្តារនីតិសម្បទារបស់ជនល្មើស ឬអ្នកដែលត្រឡប់មកពីពន្ធនាគារវិញ ឲ្យរស់នៅបានល្អប្រសើរក្នុងសហគមន៍។ គាត់ជាផ្នែកមួយនៃការងារបង្ការបទល្មើស ការពារសិទ្ធិមនុស្ស និងការកសាងសហគមន៍មួយដែលមានសុវត្ថិភាព និងយុត្តិធម៌។ ជួយឲ្យអ្នកញៀនគ្រឿងញៀនយល់ដឹងពីផលវិបាកផ្លូវច្បាប់នៃការប្រើប្រាស់គ្រឿងញៀន និងផ្លូវចេញពីការញៀន ព្រមទាំងសិទ្ធិដែលពួកគាត់មានក្នុងដំណើរការផ្លូវច្បាប់។ មេភូមិអាចជួយកម្លាំងនគរបាលក្នុងការតាមដានការអនុវត្តលក្ខខណ្ឌរបស់ជនល្មើសដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។ ពួកគាត់សម្របសម្រួលការស្វែងរកក្រុមគ្រួសាររបស់ជនរងគ្រោះ ឬជនសង្ស័យក្នុងករណីចាំបាច់។ អាចផ្តល់ទីជម្រកបណ្តោះអាសន្ន ឬជួយរកកន្លែងស្នាក់នៅសម្រាប់ជនរងគ្រោះក្នុងករណីមានអាសន្ន។ ថែមទាំង ជួយសម្របសម្រួលការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋទៅប៉ូលីស ឬអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើមានបញ្ហា ឬភាពមិនប្រក្រតី។ ម្យ៉ាងវិញទៀត ពួកគាត់ចូលរួមប្រជុំជាមួយមន្ត្រីកម្លាំងនគរបាលជាប្រចាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ឬអធិការដ្ឋាន ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងបទល្មើសក្នុងភូមិ។